នៅក្នុងសង្គមជនបទខ្មែរ ការជួយគ្នាធ្វើផ្ទះឬជួសជុលផ្ទះមិនមែនគ្រាន់តែជាការងារនោះទេ ប៉ុន្តែវាជាសកម្មភាពដ៏មានអត្ថន័យដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃចំណងមិត្តភាពនិងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ សកម្មភាពនេះត្រូវបានគេចាត់ទុកជាប្រពៃណីដ៏ល្អមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានអនុវត្តរហូតដល់សព្វថ្ងៃ។ វាជាការបង្ហាញពីការយកចិត្តទុកដាក់ដែលមនុស្សមានចំពោះគ្នាទៅវិញទៅមក ហើយបានបង្ហាញថាជីវិតរស់នៅគឺមិនអាចនៅដាច់ដោយឡែកពីគ្នាបានឡើយ។ ការចូលរួមក្នុងការងាររួមគ្នាបានជួយឲ្យយើងមានឱកាសក្នុងការបង្កើតនិងពង្រឹងទំនាក់ទំនងដ៏ល្អជាមួយអ្នកជិតខាង។ នៅពេលដែលមិត្តភក្តិបានរួមគ្នាចំណាយពេលវេលានិងកម្លាំងកាយដើម្បីជួយគ្នា ពួកគេបានបង្ហាញពីតម្លៃនៃទឹកចិត្តដ៏បរិសុទ្ធដែលបានធ្វើឲ្យមិត្តភាពកាន់តែមានភាពជ្រាលជ្រៅបំផុត។ វាក៏ជាការផ្តល់តម្លៃទៅលើការសហការគ្នាយ៉ាងស្មោះត្រង់និងគ្មានលក្ខខណ្ឌនៅក្នុងសហគមន៍ផងដែរ។ ការជួយគ្នាធ្វើផ្ទះមានលក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យសកម្មភាពនេះមានភាពប្លែកនិងមានអត្ថន័យជាងការងារផ្សេងៗ។ លក្ខណៈពិសេសទីមួយគឺភាពស្ម័គ្រចិត្តនិងការផ្តល់ឲ្យ ដែលជាចំណុចដ៏សំខាន់មួយនៃសកម្មភាពនេះ។ មនុស្សបានចូលរួមដោយស្ម័គ្រចិត្តដើម្បីជួយអ្នកដទៃដោយមិនគិតពីប្រាក់កម្រៃឬរង្វាន់ណាមួយឡើយ ពីព្រោះពួកគេបានដឹងថាវាជាការងារសង្គម។ ពួកគេបានផ្តល់នូវកម្លាំងកាយនិងពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីជួយមិត្តភក្តិដែលកំពុងមានការលំបាក។ វាក៏ជាការបង្ហាញពីភាពជាម្ចាស់ការរួមគ្នាផងដែរ ដែលបានធ្វើឲ្យមនុស្សទាំងអស់មានអារម្មណ៍ថាជាផ្នែកមួយនៃគម្រោងនោះ។ អ្នកចូលរួមម្នាក់ៗបានចែករំលែកភារកិច្ចនិងទំនួលខុសត្រូវរបស់ខ្លួនទៅតាមជំនាញដែលខ្លួនមាន ដើម្បីឱ្យការងារនោះទទួលបានលទ្ធផលល្អ។ អ្នកខ្លះមានជំនាញជាងឈើ អ្នកខ្លះមានជំនាញក្នុងការងារបេតុង ហើយអ្នកខ្លះទៀតបានជួយក្នុងការរៀបចំគ្រឿងសំណង់ផ្សេងៗដែលត្រូវការ។ លក្ខណៈពិសេសមួយទៀតគឺការងាររួមគ្នាប្រកបដោយភាពសប្បាយរីករាយដែលបានធ្វើឲ្យការងារនោះមិនមានភាពធុញទ្រាន់។ ទោះបីជាការងារធ្វើផ្ទះមានភាពលំបាកនិងហត់នឿយក៏ដោយ ក៏ពួកគេបានធ្វើវាដោយស្នាមញញឹមនិងការសើចសប្បាយ។ ការលេងសើចនិងការនិយាយលេងសើចបានធ្វើឲ្យបរិយាកាសការងារមានភាពរីករាយនិងកក់ក្តៅយ៉ាងខ្លាំង។ ជាចុងក្រោយ ការជួយគ្នាធ្វើផ្ទះបានក្លាយជាវេទិការនៃការប្រាស្រ័យទាក់ទងដែលបានធ្វើឲ្យមិត្តភក្តិកាន់តែយល់ពីគ្នា។ ពួកគេអាចពិភាក្សាអំពីបញ្ហានៅក្នុងជីវិតរបស់ពួកគេនិងបានផ្តល់នូវដំបូន្មានដែលចេញពីចិត្ត។ សកម្មភាពនៃការជួយគ្នាធ្វើផ្ទះបានពង្រឹងចំណងមិត្តភាពយ៉ាងច្រើនដែលជាអ្វីដែលមិនអាចរកបាននៅក្នុងទីក្រុងឡើយ។ កត្តាទីមួយគឺការកសាងទំនុកចិត្តដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពពិតប្រាកដ។ ការងាររួមគ្នាបានបង្រៀនឱ្យពួកគេទុកចិត្តលើគ្នាទៅវិញទៅមក ហើយបានដឹងថាពួកគេអាចពឹងផ្អែកលើគ្នាបាននៅពេលដែលមានបញ្ហា។ ពួកគេបានចែករំលែកនូវចំណេះដឹងនិងជំនាញរបស់ខ្លួនដោយគ្មានការលាក់លៀម។ ការបង្កើតការចងចាំរួមគ្នាក៏ជាចំណុចមួយដែលបានជួយពង្រឹងមិត្តភាពផងដែរ។ រាល់ពេលដែលពួកគេបានជួបជុំគ្នាឡើងវិញ ពួកគេបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃការធ្វើការជាមួយគ្នាដែលបានធ្វើឲ្យពួកគេសើចសប្បាយយ៉ាងខ្លាំង។ ការចងចាំទាំងនេះបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់មិត្តភាព។ ការបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដដែលបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែង។ ការជួយគ្នាដោយគ្មានលក្ខខណ្ឌបានបង្ហាញពីការស្រលាញ់និងការគោរពដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ ពួកគេមិនបានរំពឹងថានឹងទទួលបានអ្វីមកវិញនោះទេ តែពួកគេធ្វើវាដោយស្មោះត្រង់។ ការយល់ចិត្តនិងការគាំទ្រផ្លូវចិត្តក៏ជាចំណុចមួយដែលបានពង្រឹងមិត្តភាពផងដែរ។ ការងារនេះបានបង្រៀនឱ្យពួកគេយល់ពីភាពលំបាករបស់ម្ចាស់ផ្ទះ ហើយបានផ្តល់ការគាំទ្រដល់ពួកគេនៅពេលដែលពួកគេត្រូវការ។ វាក៏ជាឱកាសដ៏ល្អមួយដើម្បីផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ ជាចុងក្រោយ ការជួយគ្នាធ្វើផ្ទះបានបង្កើតនូវអារម្មណ៍នៃមោទនភាពរួមគ្នាដែលបានធ្វើឱ្យមិត្តភាពរបស់ពួកគេកាន់តែមានភាពរឹងមាំ។ ពួកគេបានមានមោទនភាពចំពោះលទ្ធផលដែលពួកគេបានរួមគ្នាកសាងឡើង។ នៅក្នុងសកម្មភាពនេះ ម្ចាស់ផ្ទះក៏មានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការបង្ហាញនូវការដឹងគុណនិងការគោរព។ តួនាទីទីមួយគឺការរៀបចំអាហារ និងភេសជ្ជៈសម្រាប់អ្នកដែលបានមកជួយ។ ម្ចាស់ផ្ទះបានរៀបចំអាហារនិងភេសជ្ជៈយ៉ាងឆ្ងាញ់ពិសាដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកចូលរួម។ ការធ្វើបែបនេះបានបង្ហាញពីការគោរពនិងការដឹងគុណដែលពួកគេមានចំពោះអ្នកដែលបានជួយ។ ម្ហូបអាហារក៏ជាផ្នែកមួយដ៏សំខាន់នៃពិធីជួបជុំផងដែរ។ ម្ហូបអាហារបានធ្វើឲ្យអ្នកចូលរួមមានឱកាសក្នុងការជួបជុំគ្នាហើយនិយាយលេងសើចជាមួយគ្នា។ តួនាទីមួយទៀតគឺការដឹងគុណ និងការសងគុណដែលជាវប្បធម៌ដ៏សំខាន់មួយរបស់ខ្មែរ។ ម្ចាស់ផ្ទះតែងតែបង្ហាញការដឹងគុណរបស់ពួកគេតាមរយៈពាក្យសម្តីនិងកាយវិការ។ ពួកគេក៏បានសន្យាថានឹងជួយអ្នកចូលរួមវិញនៅពេលដែលពួកគេត្រូវការផងដែរ។ នេះមិនមែនជាការដោះដូរនោះទេ ប៉ុន្តែវាជាការបង្ហាញពីការយកចិត្តទុកដាក់និងការដឹងគុណដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ វប្បធម៌នេះបានបង្កើតនូវរង្វង់នៃការជួយគ្នាទៅវិញទៅមកដែលមិនអាចបញ្ចប់បានឡើយ។ ជាចុងក្រោយ ការជួយគ្នាធ្វើផ្ទះបានក្លាយជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងពីតម្លៃនៃមិត្តភាពនិងសាមគ្គីភាពក្នុងសង្គមខ្មែរ។ វាជាការបង្ហាញពីការជឿជាក់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ វាក៏ជាមេរៀនមួយដែលបានបង្រៀនឱ្យយើងយល់ថា ជីវិតគឺមានតម្លៃជាងមុននៅពេលដែលយើងមានមនុស្សដែលស្រលាញ់យើង។